ឪពុកម្តាយជាច្រើន ដែលជាជនជាតិខ្មែរធ្វើដំណើរទៅក្រៅប្រទេស ដូចជា ថៃ កូរ៉េ និងម៉ាឡេស៊ី ដើម្បីធ្វើការរកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ។ ប៉ុន្តែអវត្តមានរបស់ពួកគេមានទាំងផលវិជ្ជមាន និងអវិជ្ជមានលើកូនៗ។ ផលប៉ះពាល់ដែលទូទៅមួយគឺចន្លោះផ្លូវអារម្មណ៍រវាងឪពុកម្តាយនិងកូនៗ ដែលមានន័យថាគេមិនសូវមានភាពស្និទ្ធស្នាលគ្នាក្នុងនាមជាកូន និងឪពុកម្ដាយនោះទេ។ នៅពេលឪពុកម្តាយរស់នៅឆ្ងាយរយៈពេលយូរ កូនៗមានអារម្មណ៍ឯកោ និងមិនត្រូវបានយកចិត្តទុកដាក់។ កូនៗខ្លះមានភាពសោកសៅ និងកើតមានភាពភ័យបារម្ភដោយសារគ្មានឪពុកម្តាយនៅជិតខ្លួន។ ខ្លះទៀតអាចនឹងមានអារម្មណ៍ថាត្រូវបានទុកចោល ឬមិនមានអ្នកស្រឡាញ់។ នៅពេលឪពុកម្តាយធ្វើចំណាកស្រុក ជាញឹកញាប់ជីដូនជីតា ឬសាច់ញាតិទទួលខុសត្រូវថែរក្សាកូនៗរបស់ពួកគេ។ ទោះបីពួកគេជួយថែទាំផ្នែករាងកាយក៏ដោយ ប៉ុន្តែទំនាក់ទំនងផ្នែកអារម្មណ៍របស់កូនចំពោះឪពុកម្ដាយពួកគេកាន់តែចុះខ្សោយ។ កូនៗអាចស្ទាក់ស្ទើរក្នុងការចែករំលែកអារម្មណ៍របស់ពួកគេជាមួយអ្នកថែទាំ ឬអាណាព្យាបាលពួកគេ ។ នៅតាមសាលាខ្លះ កូនៗដែលមានឪពុកម្ដាយជាពលករចំណាកស្រុកបង្ហាញនូវអាការៈមិនអាចផ្តោតអារម្មណ៍ ឬការសិក្សាខ្សោយ។ ពួកគេអាចខ្វះការលើកទឹកចិត្ត ព្រោះគ្មានឪពុកម្តាយគាំទ្រនៅក្បែរគេ។ គ្រូបង្រៀនខ្លះមានការលំបាកក្នុងការគ្រប់គ្រងអារម្មណ៍របស់ក្មេងៗទាំងនេះ។ ប៉ុន្តែក៏មានក្មេងខ្លះទៀតដែលឆាប់មានភាពចាស់ទុំ និងឯករាជ្យលើខ្លួនឯង ទោះបីជានៅមានអាយុតិចក៏ដោយ។ ពួកគេរៀនទទួលខុសត្រូវ និងជួយការងារផ្ទះ។ នេះអាចចាត់ទុកជាលទ្ធផលវិជ្ជមានមួយនៃការចំណាកស្រុករបស់ឪពុកម្តាយ។ ចំពោះផ្នែកសេដ្ឋកិច្ចវិញ ប្រាក់ដែលឪពុកម្តាយផ្ញើមកជួយសម្រួលលក្ខខណ្ឌជីវភាពគ្រួសារ។ កូនៗអាចមានឱកាសរៀននៅសាលាល្អ មានឯកសណ្ឋានថ្មី និងអាហារសមរម្យ។ គ្រួសារខ្លះសង់ផ្ទះថ្មី ឬបើកអាជីវកម្មតូចៗ។ ទោះជាប្រាក់ចំណូលកើនឡើងក៏ដោយ វានៅតែមិនអាចយកអ្វីមកជំនួសវត្តមានរបស់ឪពុកម្ដាយក្នុងជីវិតរបស់កូនៗបានទេ។ លុយមិនអាចផ្តល់ភាពកក់ក្ដៅ សេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ដែលកូនៗចង់បានពីឪពុកម្ដាយរបស់ពួកគេដោយផ្ទាល់បាននោះទេ។ កូនៗខ្លះអាចនឹងប្រើប្រាស់លុយដែលឪពុកម្តាយផ្ញើឱ្យ ដោយខ្ជះខ្ជាយ។ បើគ្មានការណែនាំ ពួកគេអាចក្លាយជាមនុស្សមិនល្អក្នុងសង្គម និងធ្វើរឿងខុសឆ្គង។ នៅក្នុងករណីខ្លះ ភាពតានតឹងផ្លូវអារម្មណ៍នាំឲ្យពួកគេបោះបង់ចោលការសិក្សា។ ភាគច្រើន កូនស្រីទទួលរងឥទ្ធិពលខ្លាំងជាង ជាពិសេសពេលម្តាយនៅឆ្ងាយ។ ពួកគេអាចមានទំនួលខុសត្រូវបន្ថែម ដូចជាការមើលថែរក្សាបងប្អូន និងធ្វើការងារផ្ទះជាដើម។ ផ្ទុយទៅវិញ អវត្តមានរបស់ឪពុកម្ដាយអាចធ្វើឱ្យកូនប្រុសអាចចង់មានឯករាជ្យលឿន ទាំងដែលគេនៅមានអាយុក្មេងនៅឡើយ។ កូនៗខ្លះចាប់ផ្តើមធ្វើការតាំងពីវ័យក្មេងដើម្បី ជួយផ្គត់ផ្គង់ជីវភាព គ្រួសារ។ នេះប៉ះពាល់ដល់ការសិក្សា និងឱកាសទៅអនាគតរបស់ពួកគេ។ អ្នកចិត្តវិទ្យាបញ្ជាក់ថា ការនៅឆ្ងាយគ្នារយៈពេលយូរអាចបណ្តាលឲ្យកូនៗមានភាពអសុវត្ថិភាពផ្លូវចិត្ត។ កូនៗអាចទទួលការប៉ះទង្គិចផ្លូវអារម្មណ៍ដូចជា បាត់បង់ទំនុកចិត្ត ឬភ័យខ្លាចនឹងត្រូវគេបោះបង់ចោល។ ពួកគេក៏អាចមានការលំបាកក្នុងការបង្ហាញអារម្មណ៍នៅពេលពេញវ័យដែរ។ ទោះយ៉ាងណា មានកូនៗខ្លះមានការជម្រុញចិត្តខ្ពស់ក្នុងការសិក្សា ដើម្បីឲ្យឪពុកម្តាយរីករាយ មានមោទនភាព និងមានកម្លាំងចិត្តធ្វើការបន្ត។ ពួកគេចាត់ទុកការខិតខំរបស់ឪពុកម្តាយជាការជំរុញចិត្ត។ ការទំនាក់ទំនងជាប្រចាំមានតួនាទីសំខាន់ក្នុងការកាត់បន្ថយគម្លាតរវាងឪពុកម្ដាយ និងកូនៗពួកគេ។ ការខលទូរស័ព្ទ ឬវីដេអូជាប្រចាំអាចជួយឲ្យមានភាពស្និទ្ធស្នាលនៅក្នុងគ្រួសារ។ ក្រៅពីលុយ ឪពុកម្តាយគួរតែសន្ទនា ឬសួរនាំកូនៗអំពីអារម្មណ៍ និងជីវិតប្រចាំថ្ងៃរបស់ពួកគេផងដែរ។ វាជួយឲ្យកូនមានអារម្មណ៍ថាទទួលបានសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ ទោះបីជាពីចម្ងាយក៏ដោយ។ ក្នុងនោះសាលារៀនក៏អាចរួមចំណែកតាមរយៈ ការផ្តល់សេវាពិគ្រោះ ឬកម្មវិធីពិសេសសម្រាប់កូនៗរបស់គ្រួសារពលករចំណាកស្រុក។ មេឃុំឬមេភូមិគួរលើកកម្ពស់ការយល់ដឹងអំពីតម្រូវការរបស់កុមារទាំងនេះ។ អង្គការមិនមែនរដ្ឋាភិបាលអាចរៀបចំសិក្ខាសាលាស្ដីអំពីការចិញ្ចឹមកូនប្រកបដោយប្រសិទ្ធភាពសម្រាប់គ្រួសារ ឬឪពុកម្ដាយដែលជាពលករចំណាកស្រុកផងដែរ។ រដ្ឋាភិបាលគួរបញ្ចូលការការពារកុមារជាផ្នែកមួយនៃគោលនយោបាយចំណាកស្រុកការងារ។ ការធានាឱ្យមានការផ្ញើប្រាក់ជាប្រចាំ និងការចំណាកស្រុកប្រកបដោយសុវត្ថិភាពអាចជួយកាត់បន្ថយសម្ពាធសម្រាប់ទាំងឪពុកម្តាយនិងកូន។ គ្រួសារទាំងមូលគួរធ្វើផែនការក្នុងការរក្សាទំនាក់ទំនងឲ្យច្បាស់លាស់ មុនឪពុកម្តាយចេញដំណើរ។ ការទុកពេលគ្រប់គ្រាន់ឱ្យកូនៗរៀបចំផ្លូវអារម្មណ៍ក៏មានសារៈសំខាន់ដែរ ព្រោះវាជួយឲ្យពួកគេអាចសម្របខ្លួនបានល្អប្រសើរនៅពេលនៅឆ្ងាយពីឪពុកម្តាយ។ នៅពេលឪពុកម្តាយត្រឡប់មកវិញ ការសម្របខ្លួនជាថ្មីក៏អាចលំបាកផងដែរ។ កូនៗត្រូវការពេលវេលា ដើម្បីស្ដារភាពជិតស្និទ្ធជាថ្មីឡើងវិញ។ សុខុមាលភាពរបស់កុមារ ទាំងផ្លូវកាយ និងផ្លូវចិត្ត គួរតែជាការយកចិត្តទុកដាក់សំខាន់បំផុតក្នុងគោលនយោបាយចំណាកស្រុក។ នៅពេលឪពុកម្តាយធ្វើចំណាកស្រុកដោយមានការទទួលខុសត្រូវ និងរក្សាទំនាក់ទំនងបានល្អជាមួយកូនៗពួកគេ កុមារនឹងរីកលូតលាស់ប្រកបដោយសុភមង្គលទាំងផ្លូវកាយ និងផ្លូវចិត្ត។